ជំងឺគ្រុនឈាមនៅតែជាបញ្ហាសុខភាពដ៏សំខាន់មួយនៅក្នុងប្រទេសកម្ពុជា ដោយសារតែលក្ខខណ្ឌអាកាសធាតុត្រូពិចអំណោយផលដល់ការបន្តពូជមូសខ្លា ដែលជាភ្នាក់ងារចម្លង។ ជារៀងរាល់ឆ្នាំ កម្ពុជាប្រឈមនឹងការផ្ទុះឡើងនៃជំងឺនេះជាញឹកញាប់ ជាពិសេសនៅក្នុងរដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន បង្កើតបានជាកន្លែងទឹកដក់សម្រាប់មូសពងកូន។ ករណីជំងឺគ្រុនឈាមជាច្រើនត្រូវបានរាយការណ៍ជារៀងរាល់ឆ្នាំ ហើយចំនួនករណីអាចប្រែប្រួលពីឆ្នាំមួយទៅឆ្នាំមួយ អាស្រ័យលើកត្តាជាច្រើន រួមមានអាកាសធាតុ អនាម័យបរិស្ថាន និងការយល់ដឹងរបស់ប្រជាពលរដ្ឋ។ កុមារគឺជាក្រុមដែលងាយរងគ្រោះបំផុត ដោយសារប្រព័ន្ធភាពស៊ាំរបស់ពួកគេនៅមិនទាន់រឹងមាំពេញលេញ។ ទោះបីជាមានការប្រឹងប្រែងជាច្រើនក៏ដោយ ជំងឺគ្រុនឈាមនៅតែបន្តបង្កការព្រួយបារម្ភចំពោះសុខភាពដដែល។ ជំងឺគ្រុនឈាមអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរ រហូតដល់ស្លាប់ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ក្រសួងសុខាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍បានបន្តធ្វើការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងការឃ្លាំមើលជំងឺ ការគ្រប់គ្រងករណី និងការអនុវត្តវិធានការបង្ការ។ ការយល់ដឹងអំពីស្ថានភាពបច្ចុប្បន្ន និងការអនុវត្តវិធានការការពារគឺមានសារៈសំខាន់ណាស់ក្នុងការកាត់បន្ថយបន្ទុកនៃជំងឺគ្រុនឈាម។ ជំងឺគ្រុនឈាមបង្កឡើងដោយវីរុស ដែលចម្លងដោយមូសខ្លាញី។ រីឯរោគសញ្ញាពេលខ្លះអាចមានលក្ខណៈស្រាល និងពេលខ្លះអាចមានលក្ខណៈធ្ងន់ធ្ងរ។ ជាទូទៅ រោគសញ្ញាដំបូងចាប់ផ្តើមលេចឡើងពី ៤ ទៅ ១០ ថ្ងៃ បន្ទាប់ពីមូសខ្លាញីខាំ។ រោគសញ្ញាទូទៅរួមមាន គ្រុនក្តៅខ្លាំងភ្លាមៗ ដែលកម្ដៅអាចឡើងដល់ ៤០ អង្សាសេ។ ហើយអ្នកជំងឺក៏អាចមាន ការឈឺក្បាលខ្លាំង ជាពិសេសនៅបរិវេណថ្ងាស។ ពេលខ្លះក៏មានការឈឺចាប់សាច់ដុំ សន្លាក់ និងឆ្អឹង ដែលជាលក្ខណៈពិសេសមួយទៀតនៃជំងឺគ្រុនឈាមផងដែរ ។ ឯរោគសញ្ញាផ្សេងទៀតរួមមាន ចង្អោរ ក្អួត និង កន្ទួលក្រហម នៅលើស្បែក ដែលអាចលេចឡើងពី ៣ ទៅ ៤ ថ្ងៃបន្ទាប់ពីគ្រុនក្តៅចាប់ផ្តើម។ ចំពោះករណីធ្ងន់ធ្ងរ ឬគ្រុនឈាមប្រភេទគ្រុនក្តៅ អាចមានការហូរឈាម ដែលជារោគសញ្ញាកាន់តែអាក្រក់ទៅៗ បន្ទាប់ពីគ្រុនក្តៅធ្លាក់ចុះ។ ហើយរោគសញ្ញាដែលគ្រោះថ្នាក់រួមមាន ឈឺពោះខ្លាំង និងក្អួតជាបន្តបន្ទាប់ជាប់គ្នា។ ឯការហូរឈាម អាចកើតឡើងដូចជា ហូរឈាមតាមអញ្ចាញធ្មេញ ហូរឈាមច្រមុះ ឬមានស្នាមជាំនៅក្រោមស្បែក។ ករណីធ្ងន់ធ្ងរអាចបណ្តាលឱ្យ ហើមថ្លើម និង មានឈាមក្នុងលាមក ឬក្អួតឈាមទៀតផង។ បន្ថែមពីនេះ ការពិបាកដកដង្ហើម និង អស់កម្លាំងខ្លាំង ក៏ជារោគសញ្ញាគួរឱ្យព្រួយបារម្ភផងដែរ។ រីឯការប្រែប្រួលផ្លូវចិត្តដូចជា ភ័យស្លន់ស្លោ ឬថយចុះស្មារតី ក៏បង្ហាញពីស្ថានភាពធ្ងន់ធ្ងរផងដែរ។ រោគសញ្ញាទាំងនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ផ្នែកវេជ្ជសាស្ត្រជាបន្ទាន់ ព្រោះវាអាចនាំឱ្យមានការឆក់ និងស្លាប់ប្រសិនបើមិនបានព្យាបាលទាន់ពេលវេលា។ ការប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនឈាមទាមទារនូវយុទ្ធនាការរួមបញ្ចូលគ្នាដែលមានប្រសិទ្ធភាព។ ចំពោះ យុទ្ធនាការកម្ចាត់មូសដើរតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយប្រភពមូសខ្លា។ យុទ្ធនាការទាំងនេះផ្តោតជាចម្បងលើ ការសម្អាតបរិស្ថាន ដោយជំរុញឱ្យប្រជាពលរដ្ឋកម្ចាត់ចោលកន្លែងទឹកដក់ ។ ដែលកន្លែងទាំងនោះ អាចបណ្ដាលឲ្យមូសអាចពងកូនបាន ហើយកន្លែងទាំងនោះមានដូចជាកង់ឡានចាស់ៗ ដបទឹក ត្រឡោកដូង និងផើងផ្កាជាដើម។ រីឯការដាក់ថ្នាំកម្ចាត់មូសទៅក្នុងពាងទឹក ឬអាងស្តុកទឹក ក៏ជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាពក្នុងការសម្លាប់ដង្កូវទឹកមូសផងដែរ។ ហើយយើងក៏ត្រូវព្យាយាមប្រើប្រាស់ មុងជ្រលក់ថ្នាំ ដែលជាវិធីការពារខ្លួនពេលគេង។ ឯការបាញ់ថ្នាំកម្ចាត់មូសក៏ត្រូវបានអនុវត្តនៅក្នុងតំបន់ដែលមានការផ្ទុះឡើងនៃជំងឺនេះផងដែរ។ ក្រៅពីយុទ្ធនាការកម្ចាត់មូស ការបង្ការជំងឺគ្រុនឈាមក៏តម្រូវឱ្យមានការចូលរួមពីបុគ្គលម្នាក់ៗ និងសហគមន៍ផងដែរ។ ដោយមនុស្សម្នាក់ៗត្រូវស្លៀកពាក់វែងៗ ដើម្បីបិទបាំងស្បែក ជាពិសេសនៅពេលថ្ងៃ ព្រោះមូសខ្លាចូលចិត្តខាំនៅពេលថ្ងៃ។ ឯការប្រើប្រាស់ថ្នាំបាញ់ការពារមូសនៅលើស្បែក ឬសម្លៀកបំពាក់ក៏អាចជួយកាត់បន្ថយហានិភ័យនៃការខាំរបស់មូសខ្លាញីផងដែរ។ ហើយក៏ត្រូវដំឡើងសំណាញ់ ឬមុងនៅតាមបង្អួច និងទ្វារ ដែលអាចការពារមូសមិនឱ្យចូលក្នុងផ្ទះ។ ឯការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការសម្អាតអនាម័យភូមិឋាន គឺជាកត្តាចាំបាច់ណាស់។ ជាពិសេសការអប់រំសាធារណៈអំពីរបៀបបង្ការជំងឺគ្រុនឈាម និងការទទួលស្គាល់រោគសញ្ញាក៏មានសារៈសំខាន់ផងដែរ។ ហើយដើម្បីធានាថាប្រជាពលរដ្ឋអាចស្វែងរកការព្យាបាលបានទាន់ពេលវេលា។ បន្ថែមពីនេះ ត្រូវអនុវត្តវិធានការទាំងនេះ ដោយរួមគ្នានឹងជួយកាត់បន្ថយអត្រាឆ្លងជំងឺគ្រុនឈាមនៅកម្ពុជា។ ទោះបីជាមានការខិតខំប្រឹងប្រែងយ៉ាងណាក៏ដោយ កម្ពុជានៅតែប្រឈមមុខនឹងបញ្ហាជាច្រើនក្នុងការគ្រប់គ្រង និងទប់ស្កាត់ជំងឺគ្រុនឈាមដដែល។ ចំពោះ ការប្រែប្រួលអាកាសធាតុ បង្កឱ្យមានលំនាំអាកាសធាតុមិនទៀងទាត់ ដែលអាចនាំឱ្យមានការកើនឡើងនូវចំនួនមូស។ ឯកង្វះខាតទឹកស្អាត នៅតំបន់ខ្លះបង្ខំប្រជាពលរដ្ឋឱ្យស្តុកទឹកទុក ដែលបង្កើតជាកន្លែងបង្កាត់ពូជមូស។ រីឯអនាម័យបរិស្ថានមិនបានល្អ នៅតាមសហគមន៍មួយចំនួន ជាពិសេសការបោះចោលសំរាមគ្មានសណ្តាប់ធ្នាប់ គឺជាប្រភពដ៏ធំនៃកន្លែងពងមូស។ ហើយកង្វះការយល់ដឹងពេញលេញ របស់ប្រជាពលរដ្ឋអំពីជំងឺគ្រុនឈាម និងវិធីបង្ការនៅតែជាឧបសគ្គធំដដែល។ ដោយអ្នកខ្លះនៅតែមិនទាន់ដឹងច្បាស់ពីរបៀបការពារខ្លួន ឬមិនបានអនុវត្តវិធានការបង្ការបានត្រឹមត្រូវ។ ចំពោះ បញ្ហាធនធានមានកម្រិត គឺជាបញ្ហាប្រឈមមួយទៀត សម្រាប់ការអនុវត្តយុទ្ធនាការទ្រង់ទ្រាយធំ។ ហើយការត្រួតពិនិត្យនិងតាមដានករណីជំងឺ នៅតាមតំបន់ដាច់ស្រយាលក៏អាចជួបការលំបាកផងដែរ។ រីឯភាពធន់របស់មូសទៅនឹងថ្នាំបាញ់ គឺជាក្តីបារម្ភមួយដែលកំពុងលេចឡើង ដោយសារតែការប្រើប្រាស់ថ្នាំសម្លាប់សត្វល្អិតជាបន្តបន្ទាប់។ ការផ្លាស់ទីលំនៅរបស់ប្រជាជន ជាពិសេសពីជនបទមកទីក្រុង ឬទៅកាន់តំបន់ដែលមានអនាម័យមិនសូវល្អ ក៏អាចរួមចំណែកដល់ការរីករាលដាលនៃជំងឺផងដែរ។ ការស្វែងរកការព្យាបាលយឺតយ៉ាវ ដោយសារតែការយល់ច្រឡំរោគសញ្ញា ឬកង្វះលទ្ធភាពទទួលបានសេវាសុខភាព ក៏បង្កើនហានិភ័យនៃផលវិបាកធ្ងន់ធ្ងរផងដែរ។ សរុបមក ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារនូវកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ និងការប្តេជ្ញាចិត្តខ្ពស់។